សកម្មភាពនៃការជួបជុំគ្នាក្នុងចំណោមអ្នកដែលស្រឡាញ់វិស័យថតរូបគឺជាឱកាសដ៏វិសេសវិសាលបំផុតសម្រាប់ការអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួនឱ្យកាន់តែរីកចម្រើន។ វត្តមានរបស់មិត្តភក្តិនៅក្នុងក្រុមថតរូបនឹងជួយជម្រុញទឹកចិត្តឱ្យយើងម្នាក់ៗចង់បញ្ចេញនូវភាពច្នៃប្រឌិត និង បច្ចេកទេសប្លែកៗដែលខ្លួនមាន។ បណ្តុំនៃអ្នកដែលមានទេពកោសល្យខ្ពស់នឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជួយជ្រោមជ្រែងដល់សមាជិកថ្មីថ្មោងឱ្យយល់ដឹងពីសិល្បៈនៃរូបភាព។ មិត្តភាពដែលកើតឡើងក្នុងអំឡុងពេលដើរថតរូបជួយឱ្យបរិយាកាសការងារកាន់តែមានភាពរស់រវើក និង មិនមានអារម្មណ៍ថាឯកោឡើយ។ ទំនាក់ទំនងដ៏ល្អរវាងអ្នកថតរូបនាំមកនូវឱកាសថ្មីៗក្នុងការរៀនសូត្រពីរបៀបរៀបចំមុំថតដែលប្លែកពីភ្នែកមនុស្សទូទៅ។ អ្នកនឹងបានជួបមនុស្សថ្មីៗដែលមានចំណូលចិត្តដូចគ្នាបំផុតតាមរយៈកម្មវិធីដែលបានរៀបចំឡើងយ៉ាងសម្រិតសម្រាំងសម្រាប់អ្នកចូលចិត្តរូបភាព។ សមាជិកគ្រប់រូបអាចចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនទៅកាន់អ្នកដទៃយ៉ាងរីករាយដើម្បីបង្កើនកម្រិតយល់ដឹងអំពីសោភ័ណភាពនៃសិល្បៈ។ ក្រុមអ្នកថតរូបតែងតែផ្តល់កម្លាំងចិត្តឱ្យគ្នាទៅវិញទៅមកដើម្បីពុះពារទៅកាន់ទីតាំងឆ្ងាយៗក្នុងគោលបំណងចង់បានរូបភាពស្អាត។ ការចូលរួមក្នុងសហគមន៍ជួយឱ្យយើងម្នាក់ៗមានភាពក្លាហានក្នុងការបញ្ចេញមតិយោបល់ និង បច្ចេកទេសថ្មីៗដែលខ្លួនបានរកឃើញ។ បទពិសោធន៍ដែលទទួលបានពីការអនុវត្តផ្ទាល់ជាមួយអ្នកជំនាញនឹងជួយឱ្យអ្នកឆាប់ចាប់បាននូវគន្លឹះសំខាន់ៗនៃការប្រើប្រាស់ពន្លឺធម្មជាតិឱ្យមានប្រសិទ្ធភាព។ ពិភាក្សាអំពីការកំណត់កាមេរ៉ាជួយឱ្យយើងឆាប់យល់ដឹងពីចំណុចខ្វះខាតរបស់ខ្លួនឯង ហើយ អាចកែតម្រូវបានភ្លាមៗនៅនឹងកន្លែងតែម្តង។ សង្កេតមើលរបៀបដែលអ្នកដទៃរៀបចំសមាសភាពរូបភាពគឺជាសាលារៀនដ៏ល្អបំផុតដែលគ្មាននៅក្នុងសៀវភៅ ឬ មេរៀនទ្រឹស្តីណាមួយឡើយ។ ចែករំលែកចំណេះដឹងអំពីរបៀបកែសម្រួលរូបភាពឱ្យមានភាពទាក់ទាញគឺជាចំណុចដែលសមាជិកគ្រប់រូបតែងតែចង់ដឹង និង ចង់រៀនសូត្រតាមគ្នា។ យល់ដឹងអំពីបច្ចេកវិទ្យាថ្មីៗរបស់កាមេរ៉ានឹងក្លាយជារឿងងាយស្រួលបំផុតនៅពេលដែលអ្នកមានមិត្តភក្តិចាំពន្យល់ប្រាប់ពីមុខងារនីមួយៗយ៉ាងច្បាស់។ សាកសួរអំពីមូលហេតុនៃការជ្រើសរើសប្រើប្រាស់កញ្ចក់លែនប្រភេទផ្សេងៗគ្នាជួយឱ្យយើងមានមូលដ្ឋានគ្រឹះរឹងមាំក្នុងការសម្រេចចិត្តទិញឧបករណ៍។ រៀនតាមរយៈការមើលអ្នកដទៃថតរូបជាក់ស្តែងជួយឱ្យយើងចងចាំបានយូរ និង អាចយកទៅអនុវត្តតាមដោយខ្លួនឯងយ៉ាងមានទំនុកចិត្តខ្ពស់។ ពិភាក្សាអំពីមុំថតដែលប្លែកពីគេជួយឱ្យភ្នែករបស់អ្នកថតរូបចាប់ផ្តើមមើលឃើញពិភពលោកក្នុងភាពស្រស់ស្អាតដែលមនុស្សទូទៅតែងតែមើលរំលង។ ចំណេះដឹងបច្ចេកទេសដែលបានមកពីការសន្ទនាគ្នាដោយផ្ទាល់មានតម្លៃខ្លាំងណាស់ ពីព្រោះ វាជាបទពិសោធន៍ពិតដែលមិត្តភក្តិបានជួបប្រទះកន្លងមក។ ផ្តល់មតិរិះគន់ក្នុងន័យស្ថាបនារវាងសមាជិកក្នុងក្រុមគឺជាគន្លឹះដ៏សំខាន់ក្នុងការជួយឱ្យរូបភាពរបស់អ្នកកាន់តែមានគុណភាព និង អត្ថន័យជ្រាលជ្រៅ។ ការផ្លាស់ប្តូរយោបល់លើការកំណត់កាមេរ៉ាជួយឱ្យយើងឆាប់យល់ដឹងពីចំណុចខ្វះខាតរបស់ខ្លួនឯង ឬ ចំណុចខ្លាំងដែលត្រូវអភិវឌ្ឍបន្ថែម។ មើលឃើញវត្ថុដដែលក្នុងរូបភាពខុសៗគ្នាពីសំណាក់សមាជិកក្នុងក្រុមនឹងជួយពង្រីកការច្នៃប្រឌិតរបស់អ្នកឱ្យកាន់តែអស្ចារ្យជាងពេលណាទាំងអស់។ បណ្តុះនូវគំនិតថ្មីៗកើតចេញពីការសង្កេតមើលវិធីសាស្ត្រថតរូបរបស់មិត្តភក្តិដែលឈរក្បែរគ្នា ប៉ុន្តែ មានការយល់ឃើញផ្សេងគ្នាទាំងស្រុង។ ផ្លាស់ប្តូរមុំថតពីទាបមកខ្ពស់តាមការណែនាំរបស់មិត្តរួមក្រុមនឹងធ្វើឱ្យរូបភាពដែលអ្នកថតបានមានភាពរស់រវើក និង ទាក់ទាញអារម្មណ៍បំផុត។ ជម្រុញឱ្យមានការពិសោធន៍ជាមួយបច្ចេកទេសថតរូបថ្មីៗជួយឱ្យអ្នកថតរូបមិនមានអារម្មណ៍ថាធុញទ្រាន់នឹងរចនាបថដដែលៗរបស់ខ្លួនឯងឡើយ។ បរិយាកាសនៃការជួបជុំគ្នាបង្កើតឱ្យមានភាពសប្បាយរីករាយ និង ការចង់ចេះចង់ដឹងដែលជាប្រភពនៃថាមពលសម្រាប់ការបង្កើតស្នាដៃសិល្បៈ។ បំបែកភាពទាល់ច្រកនៃគំនិតច្នៃប្រឌិតអាចធ្វើទៅបានយ៉ាងងាយស្រួលបំផុតតាមរយៈការនិយាយលេងសើច និង ការផ្លាស់ប្តូរគំនិតយោបល់ក្នុងក្រុម។ ទទួលបានការបំផុសគំនិតពីសម្រស់ធម្មជាតិ និង សកម្មភាពរបស់មនុស្សជុំវិញខ្លួនក្នុងអំឡុងពេលជួបជុំគ្នាគឺជាក្តីសុខដ៏ធំធេងរបស់អ្នកថតរូប។ យល់ឃើញពីសោភ័ណភាពដែលប្លែកពីគ្នាជួយឱ្យយើងរៀនទទួលយកនូវភាពចម្រុះនៃសិល្បៈ ហើយ អាចអភិវឌ្ឍរចនាបថផ្ទាល់ខ្លួនឱ្យកាន់តែច្បាស់។ បង្កើតនូវរូបភាពដែលមានអត្ថន័យជ្រាលជ្រៅជារឿយៗកើតចេញពីការពិភាក្សាគ្នាអំពីសាច់រឿងដែលបង្កប់នៅពីក្រោយសកម្មភាពនីមួយៗដែលយើងឃើញ។ លើកទឹកចិត្តគ្នាទៅវិញទៅមកឱ្យសាកល្បងថតអ្វីដែលថ្មីជួយឱ្យអ្នកមានភាពក្លាហានក្នុងការដើរចេញពីតំបន់សុវត្ថិភាពនៃជំនាញដែលខ្លួនធ្លាប់មាន។ ជួបជុំជាក្រុមធំជួយឱ្យយើងមានលទ្ធភាពក្នុងការទទួលបានការអនុញ្ញាតចូលថតក្នុងទីតាំងពិសេសៗដែលបុគ្គលម្នាក់ឯងពិបាកនឹងចូលបាន។ រៀបចំឱ្យមានតារាម៉ូដែលអាជីពមកចូលរួមក្នុងការថតរូបជួយឱ្យសមាជិកគ្រប់រូបអាចអនុវត្តការថតរូបមនុស្សបានយ៉ាងល្អប្រសើរបំផុត។ មានឱកាសបានសាកល្បងប្រើប្រាស់ឧបករណ៍ថ្លៃៗរបស់មិត្តភក្តិជួយឱ្យយើងដឹងថា តើឧបករណ៍នោះពិតជាស័ក្តិសមនឹងតម្រូវការរបស់យើង ឬ យ៉ាងណា។ ចែករំលែកសម្ភារៈប្រើប្រាស់បន្តិចបន្តួចដល់គ្នាទៅវិញទៅមកក្នុងពេលថតរូបបង្ហាញពីទឹកចិត្តដ៏ល្អប្រពៃ និង ភាពអធ្យាស្រ័យគ្នាក្នុងសហគមន៍។ ប្រើប្រាស់ភ្លើងបំភ្លឺជំនួយដែលរៀបចំដោយក្រុមការងារជួយឱ្យរូបភាពដែលទទួលបានមានលក្ខណៈបច្ចេកទេសត្រឹមត្រូវដូចជាការថតក្នុងស្ទូឌីយោ។ ចូលរួមក្នុងកម្មវិធីដែលរៀបចំដោយអ្នកមានបទពិសោធន៍ជួយឱ្យយើងចំណេញពេលវេលាក្នុងការស្វែងរកទីតាំងថតរូបដែលស្អាត និង មានសុវត្ថិភាព។ សម្របសម្រួលពីអ្នករៀបចំកម្មវិធីជួយឱ្យអ្នកថតរូបអាចផ្តោតអារម្មណ៍បានពេញលេញលើការថតរូបដោយមិនបាច់បារម្ភពីរឿងស្នាក់នៅ ឬ អាហារ។ មានសម្ភារៈគ្រប់គ្រាន់ និង ទីតាំងល្អគឺជាកត្តាជម្រុញឱ្យរូបភាពដែលទទួលបានមានគុណភាពខ្ពស់ដែលអាចយកទៅប្រើប្រាស់ក្នុងកម្រិតអាជីពបាន។ ផ្លាស់ប្តូរបទពិសោធន៍នៃការប្រើប្រាស់កាមេរ៉ាម៉ាកផ្សេងៗគ្នាជួយឱ្យយើងមានចំណេះដឹងទូលំទូលាយអំពីទីផ្សារឧបករណ៍ថតរូបនាពេលបច្ចុប្បន្ន។ សហការគ្នាដើម្បីបង្កើតឱ្យមានប្លង់ថតរូបដ៏អស្ចារ្យគឺជាលទ្ធផលនៃការរួមកម្លាំងគ្នាដែលម្នាក់ឯងមិនអាចធ្វើទៅបានដោយងាយស្រួលឡើយ។ ដើរជាក្រុមធ្វើឱ្យអ្នកមានអារម្មណ៍ថាមានសុវត្ថិភាពខ្ពស់នៅពេលដែលត្រូវថតរូបក្នុងស្ថានភាពដែលស្មុគស្មាញ ឬ តាមដងផ្លូវដែលមានមនុស្សច្រើន។ ជម្នះភាពអៀនខ្មាសក្នុងការថតរូបមនុស្សប្លែកមុខនឹងក្លាយជារឿងសាមញ្ញបំផុតនៅពេលដែលអ្នកឃើញមិត្តភក្តិដទៃទៀតកំពុងធ្វើវាដោយភាពជឿជាក់។ ស្លៀកពាក់ឯកសណ្ឋាន ឬ ការកាន់កាមេរ៉ាជាក្រុមជួយឱ្យមហាជនយល់ថាពួកយើងជាអ្នកសិល្បៈដែលមានសណ្តាប់ធ្នាប់ និង មានវិជ្ជាជីវៈច្បាស់លាស់។ មានកាលវិភាគនៃការជួបជុំគ្នាទៀងទាត់ជួយបង្ខំឱ្យយើងត្រូវតែយកកាមេរ៉ាចេញមកប្រើប្រាស់ជាជាងការទុកវាចោលឱ្យដុះផ្សិតនៅក្នុងទូ។ លើកទឹកចិត្តពីមិត្តរួមក្រុមនៅពេលដែលយើងថតបានរូបភាពល្អៗគឺជាថ្នាំទិព្វដែលជួយឱ្យយើងចង់ខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួនបន្ថែមទៀត។ ជួយគ្នាទៅវិញទៅមកក្នុងគ្រាដែលមានបញ្ហាបច្ចេកទេសជួយឱ្យយើងមានអារម្មណ៍កក់ក្តៅ និង មិនងាយនឹងបោះបង់ចោលនូវក្តីស្រឡាញ់លើវិស័យនេះ។ បង្កើនទំនុកចិត្តលើខ្លួនឯងកើតចេញពីការទទួលបានការទទួលស្គាល់ និង ការសរសើរចំពោះស្នាដៃដែលយើងបានខិតខំបង្កើតឡើងដោយបេះដូង។ ចូលរួមក្នុងសកម្មភាពក្រុមជួយឱ្យអ្នកថតរូបមានវិន័យក្នុងខ្លួន និង មានការទទួលខុសត្រូវខ្ពស់ចំពោះតួនាទីដែលខ្លួនកំពុងអនុវត្តក្នុងកម្មវិធី។ ចែករំលែករូបភាពដែលថតបានទៅកាន់បណ្តាញសង្គមក្នុងនាមជាសមាជិកក្រុមជួយឱ្យស្នាដៃរបស់អ្នកត្រូវបានគេស្គាល់កាន់តែច្រើន និង ទូលំទូលាយ។ តស៊ូព្យាយាមថតរូបទោះបីជាស្ថិតក្នុងស្ថានភាពអាកាសធាតុមិនអំណោយផលក៏ដោយគឺជាមេរៀននៃការអត់ធ្មត់ដែលយើងរៀនបានពីមិត្តភក្តិ។ អ្នកថតរូបជោគជ័យភាគច្រើនតែងតែចាប់ផ្តើមចេញពីការដើរថតរូបលក្ខណៈតូចតាចជាមួយមិត្តភក្តិជិតស្និទ្ធបំផុត។ ការផ្លាស់ប្តូរចំណេះដឹងពីម្នាក់ទៅម្នាក់ទៀតជួយឱ្យសហគមន៍ទាំងមូលរីកដុះដាលខ្លាំងគួរឱ្យកត់សម្គាល់ក្នុងរយៈពេលខ្លី។ បទពិសោធន៍ថ្មីៗដែលទទួលបានពីការធ្វើការងារជាក្រុមជួយឱ្យអ្នកមានភាពរឹងមាំ និង ឆាប់យល់ពីការងារពិតប្រាកដ។ ចែករំលែករូបភាពស្អាតៗទៅកាន់ពិភពលោកជួយឱ្យគេស្គាល់ពីវប្បធម៌ និង អរិយធម៌ខ្មែរកាន់តែច្បាស់តាមរយៈកាមេរ៉ា។ អ្នកនឹងមានមោទនភាពចំពោះខ្លួនឯងនៅពេលដែលឃើញស្នាដៃដែលបានផលិតឡើងត្រូវបានគេទទួលស្គាល់ និង ឱ្យតម្លៃខ្ពស់។ យល់ដឹងពីសិល្បៈនៃការបង្កើតសាច់រឿងជួយឱ្យរូបភាពនីមួយៗមានដង្ហើម និង មានភាពទាក់ទាញដល់អ្នកទស្សនា។ វត្តមានរបស់អ្នកជំនាញក្នុងក្រុមគឺជាឱកាសមាសសម្រាប់យុវជនក្នុងការសាកសួរនូវរាល់ចម្ងល់ដែលខ្លួនមានកន្លងមក។ គោរពវិន័យក្នុងការថតរូបជួយឱ្យអ្នកក្លាយជាមនុស្សដែលមានសណ្តាប់ធ្នាប់ និង ត្រូវបានគេផ្តល់តម្លៃគ្រប់ទីកន្លែង។ ចំណេះដឹងដែលបានមកពីការសង្កេតជាក់ស្តែងមានតម្លៃជាងការអង្គុយមើលតែមេរៀនក្នុងសៀវភៅម្នាក់ឯងនៅផ្ទះ។ បង្កើតទំនាក់ទំនងល្អជាមួយមិត្តរួមអាជីពគឺជាគ្រឹះដ៏សំខាន់សម្រាប់ជោគជ័យក្នុងអាជីពជាអ្នកថតរូបនាពេលអនាគត។ ការចូលរួមការជួបជុំអ្នកថតរូបគឺជាស្ពានចម្លងដ៏សំខាន់ដែលនាំអ្នកទៅកាន់ពិភពនៃសិល្បៈដែលមានភាពរស់រវើក និង ពោរពេញដោយភាពច្នៃប្រឌិត។ យល់ដឹងពីតម្លៃនៃរូបភាពនីមួយៗនឹងកាន់តែមានភាពច្បាស់លាស់នៅពេលដែលអ្នកបានស្តាប់ការបកស្រាយពីមិត្តភក្តិដែលមានមុំមើលខុសពីអ្នក។ បង្កើតនូវអនុស្សាវរីយ៍ល្អៗជាមួយគ្នាគឺជាចំណងដៃដ៏មានន័យដែលនឹងដក់ជាប់ក្នុងចិត្តរបស់អ្នកថតរូបគ្រប់រូបអស់មួយជីវិតមិនអាចបំភ្លេចបាន។ រៀនសូត្រពីគ្នាទៅវិញទៅមកដោយគ្មានការលាក់លៀមគឺជាសញ្ញានៃការរីកចម្រើននៃសហគមន៍អ្នកថតរូបនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។ ផ្តល់តម្លៃឱ្យគ្នាទៅវិញទៅមកទោះបីជាប្រើប្រាស់ឧបករណ៍ដែលមានតម្លៃខុសគ្នាក៏ដោយគឺជាសីលធម៌ដ៏ល្អបំផុតដែលអ្នកថតរូបគ្រប់រូបគួរមាន។ ចំណាយពេលចុងសប្តាហ៍ជាមួយការថតរូបជួយឱ្យផ្លូវចិត្តរបស់អ្នកមានភាពស្រស់ស្រាយ និង កាត់បន្ថយភាពតានតឹងពីការងារប្រចាំថ្ងៃបានយ៉ាងល្អ។ យល់ឃើញអំពីភាពស្រស់ស្អាតនៃទេសភាពក្នុងស្រុកជួយឱ្យយើងមានមោទនភាពចំពោះជាតិមាតុភូមិ ហើយ ចង់បង្ហាញវាទៅកាន់ពិភពលោក។ ខិតខំបង្កើតស្នាដៃថ្មីៗជានិច្ចគឺជាមធ្យោបាយដ៏ល្អក្នុងការរក្សានូវចំណងចិត្តស្រឡាញ់លើវិស័យថតរូបឱ្យស្ថិតស្ថេរគង់វង្សបានយូរអង្វែង។ មានមិត្តភក្តិដែលចេះជួយគ្នាក្នុងគ្រាអាសន្នគឺជាទ្រព្យសម្បត្តិដ៏មហាសាលដែលយើងអាចស្វែងរកបានតាមរយៈការចូលរួមក្នុងសកម្មភាពសង្គម។ សរុបមកវិញការចូលរួមក្នុងកម្មវិធីជួបជុំអ្នកថតរូបមិនត្រឹមតែផ្តល់នូវបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែ វាថែមទាំងផ្តល់នូវមិត្តភាពដ៏ស្មោះត្រង់ទៀតផង។